ក្នុងសម័យសង្គមរាស្រ្តនិយម ១៩៥៥-១៩៧០ ក្រោមការដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ វិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងសម័យមុនៗ។ ព្រះអង្គបានយកចិត្តទុកដាក់លើការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ រួមទាំងសុខាភិបាលផងដែរ។ វិស័យសុខាភិបាលក្នុងសម័យសង្គមរាស្រ្តនិយមត្រូវបានចាត់ទុកថាជាសម័យកាលមួយដែលមានការខិតខំប្រឹងប្រែង។ វាក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាង និងពង្រីកប្រព័ន្ធសុខាភិបាលជាតិមុនពេលដែលប្រទេសជាតិធ្លាក់ចូលក្នុង សង្គ្រាមស៊ីវិលនាទសវត្សរ៍ឆ្នាំ១៩៧០។ នៅក្នុងសម័យសង្គមរាស្រ្តនិយម វិស័យសុខាភិបាលត្រូវបានចាត់ទុកជាអាទិភាពមួយក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀតដូចជា ការអប់រំ និងកសិកម្ម។ គោលនយោបាយចម្បងគឺការកសាងប្រព័ន្ធសុខាភិបាលជាតិមួយដែលរឹងមាំ និងអាចផ្ដល់សេវាជូនប្រជាជនបានទូលំទូលាយ។ ព្រះបាទនរោត្តម សីហនុ មានចក្ខុវិស័យចង់ឱ្យប្រជាជនខ្មែរគ្រប់រូបមានសុខភាពល្អ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ថវិការដ្ឋត្រូវបានបែងចែកមួយផ្នែកធំសម្រាប់វិស័យនេះ ទាំងសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ទីពីរ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល សំដៅលើមន្ទីរពេទ្យធំៗដែលនៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យសំខាន់ៗជាច្រើនត្រូវបានសាងសង់ និងពង្រីក។ មន្ទីរពេទ្យធំៗនោះមានដូចជា មន្ទីរពេទ្យព្រះកេតុមាលាដែលបច្ចុប្បន្នជាមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ត្រូវបានសាងសង់ដោយជំនួយពីសហភាពសូវៀត។ វាបានក្លាយជាមន្ទីរពេទ្យបង្អែកដ៏ធំ និងបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតមួយក្នុងតំបន់ នាពេលនោះ។ មន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យមួយត្រូវបានពង្រីក និងកែលម្អបន្ថែម ដើម្បីបំពេញតម្រូវការព្យាបាលជំងឺ។ មន្ទីរពេទ្យកុមារជាតិ ត្រូវបានបង្កើតឡើងដើម្បីផ្ដោតជាពិសេសលើការថែទាំសុខភាពកុមារ។ ក្រៅពីមន្ទីរពេទ្យធំៗនៅភ្នំពេញ រដ្ឋាភិបាលបានខិតខំកសាង និងពង្រីកមន្ទីរពេទ្យប្រចាំខេត្តនីមួយៗ រួមទាំងមណ្ឌលសុខភាពតូចៗនៅតាមស្រុក និងតំបន់ជនបទមួយចំនួនផងដែរ។ គោលបំណងគឺដើម្បីនាំសេវាសុខាភិបាលទៅជិតប្រជាជនតាមដែលអាចធ្វើទៅបាន។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានបង្កើតមណ្ឌលសម្ភពនៅតាមបណ្ដាខេត្ត និងស្រុក ដើម្បីផ្ដល់សេវាសម្រាលកូនដោយសុវត្ថិភាព ក៏ដូចជាការបង្កើតមន្ទីរពិសោធន៍ដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យ។ ទីបី ការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅទៅលើ ការសាងសង់ឬបង្កើតមហាវិទ្យាល័យ សាលា និងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតដែលជាទុនក្នុងការបណ្តុះធនធានមនុស្ស។ មហាវិទ្យាល័យវេជ្ជសាស្ត្រ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ មុនសម័យសង្គមរាស្រ្តនិយមបន្តិច ហើយបានបន្តពង្រឹងគុណភាពក្នុងសម័យនេះ។ និស្សិតវេជ្ជសាស្ត្រត្រូវបានបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់តាមកម្មវិធីសិក្សាស្តង់ដារ។ សាលាគិលានុបដ្ឋាយិកា និងឆ្មប មានន័យថា ក្រៅពីគ្រូពេទ្យក៏មានការបណ្ដុះបណ្ដាលគិលានុបដ្ឋាយិកា ឆ្មប និងជំនួយការសុខាភិបាល ដើម្បីបំពេញតម្រូវការនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា។ និស្សិតកម្ពុជាមួយចំនួនក៏ត្រូវបានបញ្ជូនទៅសិក្សានៅបរទេសផងដែរ ដូចជានៅបារាំង សហភាពសូវៀត និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីពង្រឹងចំណេះដឹង និងនាំយកបច្ចេកវិទ្យាថ្មីៗមកកម្ពុជាវិញ។ ទីបួន កម្មវិធីសុខភាពសាធារណៈ និងអនាម័យ ដែលជាផ្នែកមួយសំខាន់ក្នុងវិស័យសុខាភិបាល។ យុទ្ធនាការចាក់វ៉ាក់សាំង គឺរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសំខាន់ៗដូចជា របេង តេតាណុស ក្អកមាន់ រោគខាន់ស្លាក់ ស្វិតដៃជើង និង អ៊ុតស្វាយ។ ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព។ ការផ្សព្វផ្សាយអប់រំសុខភាពដល់សាធារណជន តាមរយៈការបោះពុម្ពផ្សាយ ការចាក់វិទ្យុ និងការបង្រៀនផ្ទាល់នៅតាមសហគមន៍ អំពីអនាម័យខ្លួនប្រាណ អនាម័យចំណីអាហារ និងការការពារជំងឺ។ ការត្រួតពិនិត្យទឹកស្អាត និងអនាម័យបរិស្ថាននោះ គឺទីក្រុងភ្នំពេញមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប៉ុន្តែនៅតាមជនបទ ការប្រើប្រាស់ទឹកស្អាត និងការគ្រប់គ្រងអនាម័យនៅតែជាបញ្ហាប្រឈម។ ទោះយ៉ាងណា រដ្ឋាភិបាលបានខិតខំជំរុញការប្រើប្រាស់បង្គន់អនាម័យ និងការគ្រប់គ្រងសំរាម។ ទោះជាមានការរីកចម្រើនក៏ដោយ វិស័យសុខាភិបាលក្នុងសម័យសង្គមរាស្រ្តនិយមនៅតែមានបញ្ហាប្រឈម និងដែនកំណត់មួយចំនួន។ បញ្ហាប្រឈមទាំងនោះមានដូចជា កង្វះធនធាននៅជនបទ មានន័យថាទោះបីមានការកសាងមណ្ឌលសុខភាពក៏ពិតមែន ក៏នៅមានតំបន់ជនបទដាច់ស្រយាលជាច្រើនដែលមិនទាន់មានលទ្ធភាពទទួលបានសេវាសុខាភិបាលគ្រប់គ្រាន់។ ចំនួនបុគ្គលិកពេទ្យមិនទាន់គ្រប់គ្រាន់ សំដៅលើចំនួនគ្រូពេទ្យជំនាញ និងអ្នកជំនាញសុខាភិបាលនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រជាជនទូទាំងប្រទេស។ ភាពទំនើបនៃបច្ចេកវិទ្យា ព្រោះបើប្រៀបធៀបនឹងបណ្ដាប្រទេសអភិវឌ្ឍន៍ ឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជានៅមានកម្រិត និងមិនទាន់ទំនើបគ្រប់គ្រាន់ឡើយ។ ចំណុចដែលសំខាន់មួយទៀត គឺជំងឺឆ្លងរាលដាលមានដូចជា ជំងឺគ្រុនចាញ់ ជំងឺរាករូស ជំងឺគ្រុនឈាម និងជំងឺរបេងនៅតែជាបន្ទុកធ្ងន់ធ្ងរសម្រាប់ប្រព័ន្ធសុខាភិបាលនាសម័យនោះ។ បន្ថែមលើនេះ ក្នុងអំឡុងសម័យសង្គមរាស្រ្តនិយម កម្ពុជាបានទទួលជំនួយ និងមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយបណ្តាប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល។ បារាំងដែលជាអតីតអាណានិគម បានបន្តផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុមួយចំនួនដល់វិស័យសុខាភិបាលនៅកម្ពុជា។ គ្រូពេទ្យបារាំងមួយចំនួនក៏នៅបន្តបម្រើការងារ ឬបណ្តុះបណ្តាលនៅកម្ពុជាផងដែរ។ មន្ទីរពេទ្យកាល់ម៉ែត នៅតែបន្តជាមន្ទីរពេទ្យមួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបារាំង។ មួយវិញទៀត សហភាពសូវៀតក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយសម្រាប់ការសាងសង់ មន្ទីរពេទ្យព្រះកេតុមាលា បច្ចុប្បន្នមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាមន្ទីរពេទ្យដ៏ធំ និងទំនើបបំផុតមួយនៅពេលនោះ។ លើសពីនេះ គ្រូពេទ្យ និងអ្នកជំនាញសូវៀតក៏បានមកជួយបណ្តុះបណ្តាល និងបម្រើការងារនៅកម្ពុជាផងដែរ។ អង្គការសុខភាពពិភពលោក ជាអង្គការមួយបានចូលរួមចំណែកក្នុងការផ្តល់ដំបូន្មានបច្ចេកទេស និងជួយទ្រទ្រង់កម្មវិធីសុខភាពសាធារណៈ ជាពិសេសការគ្រប់គ្រងជំងឺឆ្លង និងការលើកកម្ពស់អនាម័យ។ ក្រៅពីនេះ កម្ពុជាក៏បានទទួលជំនួយពីប្រទេសដទៃ និងអង្គការអន្តរជាតិមួយចំនួនទៀត ដើម្បីពង្រឹងសមត្ថភាពវិស័យសុខាភិបាលរបស់ខ្លួននាសម័យនោះផងដែរ។ បើក្រឡេកមកមើល ឱសថ និងឱសថស្ថាននៅកម្ពុជានាសម័យនោះវិញ កម្ពុជាពិតជាមានការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាខ្លាំង។ ការផលិតឱសថក្នុងស្រុកដែលពេលនោះកម្ពុជាមានការប៉ុនប៉ងផលិតឱសថសាមញ្ញមួយចំនួនក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ឯឱសថស្ថានភាគច្រើនមាននៅតាមទីក្រុងធំៗ ខណៈនៅតាមជនបទ ការទទួលបានឱសថនៅមានកម្រិត នាំឱ្យការត្រួតពិនិត្យគុណភាពឱសថក៏នៅមានលក្ខណៈសាមញ្ញនៅឡើយ។ ចំណែកឱសថបុរាណនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ជាពិសេសនៅតាមជនបទ ដែលប្រជាជននៅតែពឹងផ្អែកលើការព្យាបាលតាមបែបប្រពៃណី។ សរុបមក ក្រោមការដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ សម័យសង្គមរាស្រ្តនិយមបានបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វិស័យសុខាភិបាលនៅកម្ពុជា។ ទាំងនេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ ប្រជាជន។ ដូចនេះ វិស័យសុខាភិបាលក្នុងសម័យសង្គមរាស្រ្តនិយមបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិមួយឱ្យរីកចម្រើន។ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលបុគ្គលិក និងកម្មវិធីសុខភាពសាធារណៈបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ទោះបីជាមានបញ្ហាប្រឈម និងដែនកំណត់មួយចំនួននៅតែមានក៏ដោយ។ សមិទ្ធផលទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វិស័យសុខាភិបាលកម្ពុជា មុនពេលដែលប្រទេសជួបវិបត្តិនយោបាយ និងសង្គ្រាម។